ក្នុងសង្គមខ្មែរ ការទទួលទានអាហាររួមគ្នាដូចជា ក្នុងគ្រួសារ មិត្តភក្តិ ឬពិធីសាសនា គឺជាផ្នែកសំខាន់មួយនៃវប្បធម៌ និងបង្ហាញពីភាពស្និទ្ធស្នាល ការគោរព និងការរួបរួមគ្នា។ ការទទួលទានអាហាររួមគ្នាជាក្រុម ជាពិសេសនៅលើតុបាយតែមួយ ឬចានរួមគ្នាតែម្តង គឺជាទម្លាប់មួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ក៏ដូចជាសង្គមអាស៊ីមួយចំនួនទៀតផងដែរ។ ការយល់ដឹងអំពីទំនៀមទម្លាប់ និងរបៀបរបបដែលត្រឹមត្រូវក្នុងពេលបរិភោគម្ហូបជាសាធារណៈ គឺជាចំណុចសំខាន់សម្រាប់ការរស់នៅក្នុងសង្គម។ ដើម្បីរក្សាអនាម័យ សណ្តាប់ធ្នាប់ និងការគោរពគ្នាទៅវិញទៅមក គឺមានទំនៀមទម្លាប់ និងរបៀបរបបមួយចំនួនដែលយើងគួរយល់ដឹង និងអនុវត្តតាម។ នៅពេលដែលម្ហូបត្រូវបានដាក់រួមគ្នាលើតុ ជាពិសេសម្ហូបរាវ ឬម្ហូបដែលមានលក្ខណៈជាសម្លរ ត្រូវតែមានស្លាបព្រាមួយដាច់ដោយឡែកសម្រាប់ដួស ឬរៀបចំម្ហូបនោះ ហើយស្លាបព្រានេះមិនមែនជាស្លាបព្រាសម្រាប់បរិភោគផ្ទាល់ខ្លួននោះទេ។ ស្លាបព្រា ឬចង្កឹះដែលអ្នកប្រើដើម្បីទទួលទាន មិនគួរដាក់ចូលក្នុងចានសម្លដែលប្រើសម្រាប់មនុស្សច្រើននោះទេ ដើម្បីស្មើភាពគ្នានិងគោរពដល់អ្នកដែលរួមតុអាហារជាមួយគ្នា។ នៅពេលចង់ដួសម្ហូប ត្រូវប្រើស្លាបព្រាដែលបានរៀបចំសម្រាប់ដួសនោះ ដួសដាក់ចូលទៅក្នុងចាន ឬបាយរបស់យើងផ្ទាល់។ ហាមដាច់ខាតមិនឱ្យប្រើស្លាបព្រាដែលយើងកំពុងបរិភោគ ឬដែលបានប៉ះមាត់យើងរួចហើយ ដួសទៅក្នុងចានម្ហូបរួមគ្នានោះឡើយ ទង្វើនេះត្រូវបានចាត់ទុកថាមិនមានអនាម័យ និងមិនគោរពដល់អ្នករួមតុ។ ក្រោយពេលដួសហើយ ត្រូវដាក់ស្លាបព្រាដួសនោះត្រឡប់ទៅក្នុងចានម្ហូបវិញ ឬដាក់លើទីតាំងដែលបានរៀបចំសម្រាប់វា។ បន្ទាប់ពីប្រើស្លាបព្រាឬចង្កឹះរបស់ខ្លួនរួចហើយ មិនគួរដាក់ចូលក្នុងចានរួមឡើយ គួរដាក់ស្លាបព្រារបស់ខ្លួននៅក្នុងចានរបស់ខ្លួនឯង ហើយប្រសិនបើចង់ដួសម្ហូបអ្នកអាចស្នើសុំស្លាបព្រាថ្មីបាន។ ការធ្វើបែបនេះដើម្បីការពារការរីករាលដាលនៃមេរោគ ឬបាក់តេរីពីមាត់មនុស្សម្នាក់ទៅក្នុងម្ហូបរួមគ្នា ដែលអាចបណ្តាលឲ្យអ្នកដទៃឆ្លងជំងឺបាន វាក៏បង្ហាញពីការគិតគូរនិងអនាម័យផ្ទាល់ខ្លួនផងដែរ។ ក្នុងករណីមានការចែករំលែកទឹកផឹកជាមួយគ្នា មិនគួរផឹកដោយផ្ទាល់ពីបំពង់ទុយោនោះឡើយ។ ការផឹកទឹកមិនឱ្យប៉ះមាត់ដបឫកែវរួមគ្នា សំដៅទៅលើការផឹកទឹកពីដបធំ កែវរួមគ្នា។ នៅពេលផឹកទឹកពីដប ឬកែវដែលប្រើប្រាស់រួមគ្នា អ្នកមិនគួរផឹកដោយដាក់មាត់ប៉ះផ្ទាល់ទៅនឹងមាត់ដប ឬមាត់កែវនោះទេ។ ទម្លាប់នៃការធ្វើបែបនេះជួយរក្សាអនាម័យ និងធ្វើឲ្យមនុស្សទាំងអស់មានអារម្មណ៍ល្អពេលបរិភោគអាហាររួមគ្នា។ ពេលចែករំលែកទឹកញ៊ាំរួមគ្នា ត្រូវលើកដបទឹកឲ្យខ្ពស់បន្តិចពីមាត់ ហើយចាក់ទឹកចូលទៅក្នុងមាត់ដោយផ្ទាល់ ព្យាយាមកុំឱ្យទឹកដែលកំពុងចាក់នោះហៀរចេញមកក្រៅ ឬត្រូវសម្លៀកបំពាក់។ ពេលញ៊ាំទឹកគួរតែប្រើកែវតូចៗរៀងខ្លួនសម្រាប់ដួស ឬចាក់ទឹកពីកែវធំនោះមកផឹកដើម្បីរក្សាបាននូវអនាម័យ។ ដូចទៅនឹងការប្រើស្លាបព្រាដួសម្ហូបដែរ ការធ្វើបែបនេះគឺដើម្បីការពារការចម្លងមេរោគពីមាត់មួយទៅមាត់មួយទៀតតាមរយៈការប៉ះពាល់ផ្ទាល់ ហើយវាបង្ហាញពីការមានអនាម័យ និងការគិតគូរចំពោះសុខភាពអ្នកដទៃផងដែរ។ ការអនុវត្តរបៀបរបបអាក្រក់អាចនាំឲ្យមានការរើសអើង និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម ដូច្នេះការយកចិត្តទុកដាក់គឺជារឿងចាំបាច់។ មុននឹងចាប់ផ្តើមទទួលទាន គួររង់ចាំអ្នកចាស់ទុំ ឬម្ចាស់ផ្ទះចាប់ផ្តើមមុនសិន។ យើងត្រូវជៀសវាងការនិយាយនៅពេលដែលអាហារនៅពេញមាត់ កុំកាយរាវរកម្ហូបក្នុងចានរួមគ្នា និងរក្សាឥរិយាបថសមរម្យនៅពេលកំពុងបរិភោគ។។ ប្រសិនបើដៃរបស់យើងប៉ះទង្គិចនឹងដៃអ្នកដទៃដោយអចេតនា គួរនិយាយពាក្យសុំទោសភ្លាមៗ។ ការយល់ដឹង និងគោរពទំនៀមទម្លាប់នេះជួយអភិវឌ្ឍន៍យើងឲ្យមានសីលធម៌ក្នុងការរស់នៅជាសហគមន៍ បង្កើនសេចក្តីស្រឡាញ់ សាមគ្គី និងការស្វែងយល់គ្នា វាជាគន្លងសម្រាប់អភិវឌ្ឍជំនាញទំនាក់ទំនង និងស្មារតីសហការផងដែរ។ ទំនៀមទម្លាប់ក្នុងពេលទទួលទានអាហាររួមគ្នាមិនត្រឹមតែជាប្រពៃណីនៃវប្បធម៌នោះទេ ប៉ុន្តែវាជាភាពស្អាតនៃសង្គម ដែលបង្រៀនអោយយើងគោរពគ្នា រក្សាអនាម័យ និងមានសីលធម៌ក្នុងការរស់នៅជារួម។